កីឡាវាយសី គឺជាប្រភេទកីឡាមួយដែលទទួលបានការពេញនិយមយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ទាំងលក្ខណៈកម្សាន្ត និងលក្ខណៈប្រកួតប្រជែង។ កីឡានេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានមនុស្សជាច្រើនបានចូលរួមលេង។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានភាពខុសប្លែកគ្នាជាច្រើន រវាងការអភិវឌ្ឍន៍កីឡាវាយសីនៅទីក្រុង និងតាមបណ្ដាខេត្ត។ នៅទីក្រុងធំៗ ជាពិសេសរាជធានីភ្នំពេញ កីឡាវាយសីមានការរីកចម្រើនលឿនជាងគេ ដោយសារកត្តាជាច្រើន។ ដូចជាភ្នំពេញមាន ទីលានវាយសី ទំនើបៗ និងមានស្តង់ដារច្រើន។ ទីលានទាំងនេះភាគច្រើនមានទីតាំងនៅក្នុងក្លឹបកីឡា ឬកន្លែងហាត់ប្រាណ ដែលមានកម្រាលសមរម្យ បរិយាកាសត្រជាក់ និងភ្លើងបំភ្លឺគ្រប់គ្រាន់។ មានការរៀបចំពីសហព័ន្ធកីឡាវាយសីកម្ពុជា ដែលមានមូលដ្ឋាននៅភ្នំពេញ សហព័ន្ធនេះបានរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាញឹកញាប់។ ក្រៅពីនេះ ក៏មានក្លឹបឯកជនជាច្រើនដែលរៀបចំការប្រកួតមិត្តភាព និងការហ្វឹកហាត់ជាប្រព័ន្ធ។ ហើយធនធានហិរញ្ញវត្ថុ និងធនធានមនុស្សនៅភ្នំពេញមានច្រើន ដោយមាន គ្រូបង្វឹក ដែលមានជំនាញច្បាស់លាស់ ទាំងគ្រូបង្វឹកខ្មែរ និងបរទេស។ ការរកទិញសម្ភារៈកីឡា រួមមាន រ៉ាកែត សី ស្បែកជើង ក៏មានភាពងាយស្រួលផងដែរ។ ចំពោះការចូលរួមវិញ ចំនួនអ្នកលេងវាយសីនៅភ្នំពេញមានការកើនឡើងគួរឲ្យកត់សម្គាល់។ ទាំងនេះរួមមានទាំងអ្នកលេងដើម្បីសុខភាព អ្នកលេងដើម្បីកម្សាន្ត និងអ្នកលេងអាជីពផងដែរ។ ដោយមានយុវជនវ័យក្មេងជាច្រើនបានចាប់ផ្ដើមហ្វឹកហាត់កីឡានេះតាំងពីតូច។ ខុសប្លែកពីទីក្រុង ការអភិវឌ្ឍន៍កីឡាវាយសីនៅតាមបណ្ដាខេត្ត ឬតំបន់ជនបទគឺនៅមានកម្រិតនៅទ្បើយ។ ដោយ ទីលានវាយសី មានលក្ខណៈ តិចតួច និងមិនទាន់មានស្តង់ដារគ្រប់គ្រាន់។ ភាគច្រើនជាទីលានច្នៃប្រឌិត ដូចជាលេងលើទីធ្លាសាលារៀន ទីធ្លាវត្ត ឬទីធ្លាផ្ទះ ដែលគ្មានកម្រាលត្រឹមត្រូវ ឬមានភ្លើងបំភ្លឺមិនគ្រប់គ្រាន់។ ការលេងភាគច្រើនជាលក្ខណៈ មិត្តភាព ឬ ការកម្សាន្ត ដើម្បីហាត់ប្រាណ និងជួបជុំគ្នា។ ការរៀបចំការប្រកួតជាលក្ខណៈផ្លូវការ ឬការហ្វឹកហាត់ជាប្រព័ន្ធនៅមានតិចតួចណាស់។ ហើយធនធានមានកម្រិត ទាំងថវិកាសម្រាប់ទ្រទ្រង់ការហ្វឹកហាត់ និងសម្ភារៈកីឡា។ ការស្វែងរកគ្រូបង្វឹកដែលមានជំនាញក៏ជាបញ្ហាប្រឈមមួយ ហើយសម្ភារៈកីឡាខ្លះក៏ពិបាករកទិញ។ ចំពោះការចូលរួមវិញ កីឡាវាយសីនៅតែពេញនិយមសម្រាប់ការកម្សាន្ត និងហាត់ប្រាណនៅក្នុងតំបន់ជនបទ។ ចំនួនអ្នកលេងដែលហ្វឹកហាត់ជាកីឡាករផ្លូវការ នៅមានកំរិត ភាគច្រើនប្រជាជនកម្ពុជាចូលចិត្តលេងក្នុងទំរង់ជាការហាត់ប្រាណដើម្បីសុខភាព និងជាការកំសាន្តចុងសប្ដាហ៍។ សរុបមក កីឡាវាយសីនៅកម្ពុជាកំពុងមានការរីកចម្រើន និងការគាំទ្រពីសំណាក់ប្រជាជនក្នុងការលេងជាការហាត់ប្រាណ ការកំសាន្ត និងការប្រកួតជាផ្លូវការ។